នំពងអន្សងជានំបុរាណខ្មែរមួយប្រភេទដែលពេញនិយមតាំងពីយូរលង់ណាស់មកហើយ ដោយសារតែវាមានរសជាតិប្រៃផ្អែមឆ្ងាញ់ ។ ម្យ៉ាងវិញទៀត គេក៏និយមបរិភោគនំពងអន្សងក្នុងឱកាសជាច្រើន ក្នុងនោះ រួមមានពិធីបុណ្យសាសនាផងដែរ។ គេឃើញនំំពងអន្សងនេះមានលក់នៅតាមបណ្តាទីផ្សារ ហើយប្រជាជនខ្មែរយើងច្រើនបរិភោគវាជាអាហារសម្រន់។ នំពងអន្សងមានគ្រឿងផ្សំ ដែលចែកចេញជាពីរគឺគ្រឿងសម្រាប់ស្នូល និងគ្រឿងផ្សំសម្រាប់សំបកនំ។ ចំពោះគ្រឿងផ្សំសម្រាប់ស្នូលមានដូចជា សណ្ដែកបាយ ខ្ទិះដូង ទឹកធម្មតា ស្ករត្នោត អំបិល និងស្លឹកខ្ទឹមហាន់រួច។ ចំំពោះគ្រឿងផ្សំសម្រាប់ធ្វើសំបកនំ មានដូចជា ម្សៅអង្ករដំណើប ម្សៅអង្ករខ្សាយ ស្ករស ខ្ទិះដូង អំបិល និងម្សៅដុតនំ។ សម្រាប់ការធ្វើនំ ដោយប្រើម្សៅអង្ករដំណើបចំនួន៤០០ក្រាម និងម្សៅអង្ករខ្សាយចំនួន៥០ក្រាម តម្រូវឱ្យយើងមានគ្រឿងផ្សំគ្រប់គ្រាន់ គឺមិនអាចខ្វះមួយណាបានហើយ។ សម្រាប់ការធ្វើសំបកនំនេះដំបូងយកម្សៅអង្ករដំណើប ៤០០ក្រាម និងម្សៅអង្ករខ្សាយ៥០ក្រាមមកចាក់ចូលគ្នា។ បន្ទាប់មក យកអំបិលចំនួន កន្លះស្លាបព្រាកាហ្វេចាក់ចូលក្នុងម្សៅអង្ករដែលលាយចូលគ្នារួច។ រួចចាក់ស្ករស ចំនួន១០៥ក្រាម ឬចំនួន៧ស្លាបព្រាបាយចូល។ យើងត្រូវចាក់ម្សៅបេកឃីងផាវឌឺ ឬម្សៅដុតនំ ចំនួន ១ស្លាបព្រាកាហ្វេចូលក្នុងម្សៅអង្ករ។ បន្ទាប់់ពីដាក់គ្រឿងផ្សំទាំងនោះចូលរួច កូរល្បាយម្សៅឱ្យចូលគ្នាសព្វល្អ។ ក្រោយមកយើងត្រូវយកទឹកខ្ទិះដូងចំនួន១ខាំកន្លះ ចាក់ចូលក្នុងល្បាយម្សៅនោះ ដោយចាក់វាចូលម្ដងបន្តិចៗ។ ម្យ៉ាងទៀត ប្រសិនបើអ្នកមិនចូលចិត្តទឹកខ្ទិះដូងទេ អ្នកអាចប្រើទឹកធម្មតាជំនួសក៏បានដែរ។ ជាចុងក្រោយ បន្ទាប់ពីដាក់ខ្ទិះដូងលាយជាមួយម្សៅហើយ យើងត្រូវច្របាច់វាឲ្យក្លាយជាដុំម្សៅដែលស្អិត។ ជំហានបន្ទាប់ យើងត្រូវធ្វើស្នូលសណ្ដែក ដែលជាផ្នែកសំខាន់បំផុតនៃនំរបស់យើង ព្រោះវាជួយឱ្យនំកាន់តែមានរសជាតិឆ្ងាញ់ ហើយទន់ស្អិតល្អ។ ជាដំបូង យើងត្រូវយកទឹក និងខ្ទិះដូងចំនួន២៥០មីលីលីត្រដូចគ្នាមកចាក់ចូលទៅក្នុងឆ្នាំងមួយ រួចដាំវាឱ្យពុះ។ បន្ទាប់មកដាក់អំបិល កន្លះស្លាបព្រាកាហ្វេ ស្ករត្នោតចំនួន៦០ក្រាម និងស្ករសទៅតាមចំណូលចិត្ត រួចកូរវាឲ្យរលាយល្អ។ ម្យ៉ាងទៀត ចំពោះសណ្ដែកបាយដែលត្រូវប្រើសម្រាប់ធ្វើស្នូល យើងត្រូវត្រាំវាក្នុងទឹករយៈពេល៤ម៉ោងជាមុនសិន។ ក្រោយមកទៀត យកសណ្ដែកបាយចំនួន២៥០ក្រាម ដែលយើងបានត្រាំនោះ ទៅចាក់ចូលក្នុងខ្ទិះដែលយើងរំងាស់។ បន្ទាប់ពីដាក់សណ្ដែកបាយចូល យើងត្រូវបន្តកូរវា រហូតដល់ខ្សោះអស់ជាតិទឹកពីក្នុងឆ្នាំង។ មួយវិញទៀត នៅពេលដែលខ្ទិះពុះហើយ យើងត្រូវបន្ថយភ្លើងបន្តិច និងបន្តកូរសណ្តែកឲ្យជាប់ ជៀសវាងខ្លោចនៅបាតឆ្នាំង។ ក្រោយពីសណ្តែករបស់យើងដាច់ទឹកហើយ យើងត្រូវដាក់ស្លឹកខ្ទឹមដែលបានហាន់រួច ចំនួន២ស្លាបព្រាបាយចូល។ បន្ទាប់ពីដាក់់ស្លឹកខ្ទឹមរួច យើងត្រូវកូរវាបន្ថែមចំនួន១នាទីទៀតជាការស្រេច។ យើងត្រូវទុកសណ្ដែកនោះឲ្យត្រជាក់ រួចលុញវាជារាងមូល ទៅតាមទំហំដែលអ្នកចូលចិត្ត។ ចំពោះម្សៅ យើងត្រូវបេះម្ដងមួយដុំតូច រួចយកមកលុញវាជារាងមូលៗ ហើយសង្កត់វាឱ្យចេញរាងសំប៉ែតវិញ។ ក្រោយពីម្សៅនំសំប៉ែតហើយ យើងអាចដួសស្នូលសណ្ដែកទៅដាក់ចំកណ្ដាលម្សៅ រួចទាញម្សៅមកខ្ចប់ឲ្យជិតល្អ ធ្វើយ៉ាងណាឲ្យស្នូលនៅខាងក្នុង។ ជាចុងក្រោយ យើងអាចលញ់នំរបស់យើងឱ្យចេញជារាងមូល ឬរាងពងក្រពើក៏បាន តាមចំណូលចិត្ត។ ក្រោយពីខ្ចប់នំរួចរាល់ យើងត្រូវយកវាទៅបំពងម្ដង។ យើងត្រូវប្រុងប្រយ័ត្នពេលខ្ចប់ស្នូលនំ ព្រោះបើសិនជាខ្ចប់មិនជិតល្អ វាអាចធ្វើឱ្យនំបែកចេញក្រៅពេលយកទៅបំពង។ ជាដំបូង យើងត្រូវទុកខ្លាញ់ឲ្យក្ដៅល្មមសិន ហើយកាលណាយើងដាក់ចង្កឹះចូល ឃើញមានចេញពពុះច្រើន មានន័យថា យើងអាចបំពងនំបានហើយ។ បន្ទាប់មកទៀត យើងអាចដាក់ម្សៅនំចូលខ្ទះដែលក្តៅម្ដងមួយៗ ដោយត្រូវបន្ថយភ្លើងបន្តិច ដើម្បីឱ្យវាឆ្អិនល្អ ហើយមិនឆៅក្នុង ឬខ្លោចទ្បើយ។ មួយវិញទៀត ក្នុងអំឡុងពេលបំពង យើងត្រូវឧស្សាហ៍បង្វិលនំ ដើម្បីប្រាកដថា វាបានឆ្អិនសព្វល្អ។ ជាទូទៅ នំនឹងអណ្តែតមកខាងលើនៅពេលវាជិតឆ្អិន ប៉ុន្តែយើងត្រូវតែបន្តប្រែរហូតដល់នំរបស់យើងឡើងក្រហម។ ក្រោយពីសង្កេតឃើញថានំឡើងក្រហមល្អហើយ យើងអាចស្រង់វាមកទុកឲ្យត្រជាក់សិន មុននឹងយកទៅធ្វើមួយតង់ទៀត។ ជំហានបន្ទាប់ គឺយើងត្រូវធ្វើទឹកស្ករដើម្បីប្រឡាក់ជាមួយនំពងអន្សង ដែលធ្វើឱ្យវាកាន់តែមានរសជាតិផ្អែមឆ្ងាញ់។ ជាដំបូងយកស្ករស ចំនួន២៥០ក្រាម និងទឹកចំនួន១២០មីលីលីត្រចាក់ចូលគ្នាក្នុងឆ្នាំង។ រួចហើយយកឆ្នាំងនោះទៅដាក់លើភ្លើងមធ្យម ហើយកូរស្ករឱ្យឡើងពណ៌រាងក្រហមបន្តិច។ ម្យ៉ាងនៅពេលទឹកស្ករនោះពុះយើង ត្រូវបន្ថយភ្លើងឲ្យនៅទាបបំផុតជៀសវាងខ្លោចស្ករ។ បន្ទាប់មកទៀត យើងយកនំដែលបានបំពងរួចមកដាក់ចូលទៅក្នុងទឹកស្ករនោះ ព្រមទាំងបន្ថយភ្លើងឱ្យនៅកម្រិតទាបបំផុត។ ចុងក្រោយ កូរនំជាមួយទឹកស្ករថ្នមៗ រហូតដល់វាស្ងួតចូលគ្នាជាការស្រេច។ សរុបមកនំពងអន្សងខ្មែរជានំដែលគេនិយមកបរិភោគ សម្រាប់ជាអាហារសម្រន់ ហើយវាក៏ងាយស្រួលធ្វើ និងអាចរកទិញនៅគ្រប់ទីកន្លែងបានដែរ។ ម្យ៉ាងវិញទៀត នំនេះក៏បានក្លាយជាអាហារប្រពៃណីមួយរបស់ខ្មែរ ដែលមិនអាចរំលងបាន ជាពិសេសគឺនៅក្នុងពិធីបុណ្យសាសនាផ្សេងៗ។